នៅតាមសហគមន៍ជនបទ និងជនជាតិដើមភាគតិចនៅកម្ពុជា ជំនឿលើប្រផ្នូលសត្វព្រៃនៅតែជាផ្នែកមួយដ៏សំខាន់នៃជីវិតប្រចាំថ្ងៃ។ ជំនឿទាំងនេះបន្តពីដូនតា ដែលជឿថា សត្វព្រៃមិនត្រឹមតែជាធនធានធម្មជាតិទេ តែក៏ជាអ្នកនាំសារ ឬជាសញ្ញាប្រាប់ពីព្រឹត្តិការណ៍នាពេលអនាគតផងដែរ។ សត្វដែលប្រជាជនខ្មែរមានជំនឿទៅលើមានដូចជា សត្វខ្លែងស្រាក សត្វឪឡ សត្វឈ្លូស សត្វឃ្មុំ សត្វក្រៀល សត្វសត្វសសេះ សត្វក្អែក សត្វកុក សត្វពស់ សត្វអំពិលអំពែក សត្វតុកកែ សត្វព្រាប សត្វចាបដូនតា សត្វឆ្មា សត្វឆ្កែ សត្វគោ ក្របី សត្វត្រដេវវ៉ិច និងសត្វដំរីជាដើម។ រាល់ប្រផ្នូលដែលសត្វទាំងនេះបាននាំមក ពេលខ្លះជាសារបង្ហាញពីព្រឹត្តិការណ៍ល្អ ហើយពេលខ្លះទៀតជាសារបង្ហាញពីព្រឹត្តិការណ៍អាក្រក់ដែលនឹងកើតមានឡើងនាពេលខាងមុខ។ ចំពោះ សម្រែករបស់សត្វខ្លែងស្រាក ខ្មែរយើងធ្លាប់មានជំនឿថា សត្វនេះជាអ្នកបម្រើ ឬជាអ្នកនាំសាររបស់ពួកខ្មោច ព្រាយ បិសាច ។ ហើយសម្រែកសត្វនេះនៅពេលយប់ ច្រើនតែធ្វើឱ្យមនុស្សម្នាក្មេងចាស់ភ័យខ្លាចញ័ររន្ធត់ ។ គេធ្លាប់ចំណាំថា បើកាលណាខ្លែងស្រាកទំនិងយំនៅលើដំបូលផ្ទះណា ឬក៏ទំនៅលើមែកឈើជិតផ្ទះណា មនុស្សក្នុងផ្ទះនោះនឹងឈឺធ្ងន់ ឬនឹងមានអ្នកស្លាប់ជាដើម។ ឯសត្វឪឡវិញ តែងតែយំនៅពេលយប់ ហើយវាច្រើនតែយំនៅលើដើមឈើធំៗដែលដុះនៅលើកំពូលភ្នំ។ ដូចនេះហើយ សម្រែករបស់សត្វនេះលាន់ឮទៅឆ្ងាយផងដែរ។ ហើយកាលណាឮសម្រែករបស់វានៅពេលយប់ស្ងាត់ អ្នកផងតែងតែមានអារម្មណ៍ភ័យរន្ធត់។ ចាស់ៗ ធ្លាប់និយាយថា បើសត្វឪឡនេះយំបែរមុខឆ្ពោះទៅទិសខាងណា ស្រុកភូមិនៅទីនោះច្បាស់ជាជួបគ្រោះវិបត្តិភ័យអន្តរាយ ដូចជាជំងឺអុតធំ ជំងឺអាសន្នរោគ និងគ្រោះទុរ្ភិក្សអត់ឃ្លានជាដើម។ ចំពោះ ជំនឿលើសត្វក្រៀល បណ្ដាជនខ្មែរធ្លាប់ពោលតៗគ្នាមកថា កាលណាគេឃើញសត្វក្រៀលមួយគូ ឬច្រើនគូ ហើរយ៉ាងខ្ពស់ជារង្វង់មូល ហើយយំបន្លឺស្នូរយ៉ាងគ្រលួចនោះ គេនាំគ្នាសន្មតថា នៅក្នុងស្រុកភូមិនាតំបន់នោះ និងមានក្រមុំកំលោះពង្រត់គ្នាជាមិនខាន។ រីឯសត្វត្រសេះ បើកាលណាវាយំឮសូរ កិក ! កិក ! កិក ! អ្នកស្រុកអ្នកភូមិតែងតែនាំគ្នាចំណាំតៗគ្នាមកថា នេះជាប្រផ្នូលល្អ នឹងមានលាភអ្វីម្យ៉ាងជាមិនខាន។ ចំណែកសត្វតុកកែ ជាសត្វមួយប្រភេទ ដែលរស់នៅតាមដើមឈើឬក្នុងលំនៅឋានរបស់មនុស្ស វាត្រាច់ចរតាមសសរ និងតាមជញ្ចាំងផ្ទះ ដើម្បីស្វែងរកចាប់ចំណីស៊ីជាអាហារ។ ហើយចាស់ៗ ធ្លាប់ប្រាប់តៗគ្នាមកថា បើតុកកែណាយំតិចជាង ៧ ម៉ាត់ នោះពុំល្អឡើយ ព្រោះវាធ្វើឲ្យម្ចាស់ផ្ទះមានរាសីដាក់ ឬរាសីធ្លាក់ចុះ ដែលចាស់ៗ ប្រាប់ឱ្យដេញវាចេញពីផ្ទះជាបន្ទាន់។ ប៉ុន្តែបើតុកកែណាយំចាប់ពី ៧ម៉ាត់ រហូតទៅដល់ ១៥ ឬ ១៨ ម៉ាត់នោះ ចាស់ៗទាយថា គឺជារឿងល្អពន់ពេកណាស់ ហើយគួរតែថែរក្សាវាឱ្យនៅក្នុងផ្ទះនោះ ព្រោះតាមរយៈចំនួនម៉ាត់ដែលវាយំបានច្រើនយ៉ាងនេះ គឺជាការបង្ហាញថា ម្ចាស់ផ្ទះមានរាសីខ្ពស់។ ចំណែកឯសត្វក្អែក ជាសត្វបក្សីដែលមានសម្បុរខ្មៅរលើបរលោង ហើយវារស់នៅមិនឆ្ងាយពីស្រុកភូមិទេ ព្រោះវាចូលចិត្តឆាបឆក់អាហារដែលអ្នកភូមិហាលនៅតាមស្នួរក្បែរផ្ទះ។ ចាស់ៗធ្លាប់ប្រាប់តៗគ្នាមកថា បើកាលណាគេឮក្អែកបូល គេតែងជឿថា នឹងមានបងប្អូន ឬគ្រួសារដែលរស់នៅឆ្ងាយនោះ និងវិលត្រឡប់មកវិញឆាប់។ ម្យ៉ាងទៀត បើគេឮក្អែកបូលញាប់រន្ថើនដដែលៗច្រើនដងនោះ គេជឿថា នឹងមានភ្ញៀវ ឬសាច់ញាតិមកភ្លាមៗឥឡូវនេះហើយ។ ចំពោះ សត្វអំពិលអំពែក នៅពេលយប់វាតែងតែហើរ ព្រោងព្រាតបញ្ចេញពន្លឺភ្លិបភ្លែតៗ ពាសពេញព្រៃ ឬពាសពេញភូមិស្រុក។ ហើយសត្វអំពិលអំពែកក៏ចូលចិត្តហើរលេងសប្បាយតាមវាលស្មៅ នៅទីធ្លាក្បែរផ្ទះក្នុងភូមិផងដែរ។ ឯប្រការដែលគួរឱ្យកត់សំគាល់ពីសត្វអំពិលអំពែក គឺវាកម្រនឹងហើរចូលមកក្នុងផ្ទះណាស់។ ប៉ុន្តែ បើជាចៃដន្យវាហើរចូលក្នុងផ្ទះនោះ ទោះបីលើ ឬក្រោមផ្ទះក្ដី ចាស់បុរាណទាយថាវានឹងនាំយកលាភសក្ការៈមកឱ្យម្ចាស់ផ្ទះនោះ។ ជួនកាលអំពិលអំពែកនៅហើរវីវក់ឆ្វែលចុះឆ្វែលឡើងនៅក្នុងផ្ទះអស់ពេលយ៉ាងយូរ ជួនកាលវាចូលមកតែមួយភ្លែតក៏ចេញទៅវិញ។ យោលទៅតាមបាតុភូតបែបនេះ ទំនាយក៏ទាយទៅតាមនោះដែរគឺថា បើវាចូលមកហើរចុះ ហើរឡើងអស់រយៈពេលយូរ គេជឿថានិងមានលាភធំណាស់។ តែបើចូលមកតែមួយភ្លែត ហើរចេញបាត់ទៅវិញ ទំនាយទាយថា មានលាភដែរ តែបានបន្តិចបន្តួចប៉ុណ្ណោះ ។ រីឯនៅតាមភូមិស្រុកមួយចំនួន កាលបើឃើញអំពិលអំពែកហើរចូលផ្ទះ គេហាមកូនហាមចៅមិនឱ្យចាប់វាលេងឡើយ ព្រោះគេជឿថា បើកាលណាវាងាប់ដោយសារក្មេងចាប់នោះ នឹងនាំឱ្យមានគ្រោះមហន្តរាយវិញ។ ចំពោះ ប្រជាជនខ្មែរដែលចិញ្ចឹមសត្វគោវិញ ពួកគេក៏មានការប្រុងប្រយ័ត្នក្នុងការចិញ្ចឹមគោផងដែរ ជាពិសេសចំពោះ គោក្រយៅក្រឡាច់។ ជាទូទៅ គោជាសត្វមានផលប្រយោជន៍ចំពោះមនុស្ស ដោយផ្ដល់នូវកម្លាំងអូសទាញ ផ្ដល់សាច់ជាអាហារ ផ្ដល់ទឹកដោះ និងផ្ដល់កូនសំរាប់បន្តពូជពង្សជាដើម។ ប្រជាជនខ្មែរតែងចំណាំថា គោទាំងអស់ពុំមានលក្ខណៈដូចៗ គ្នាទាំងអស់នោះទេ។ គោខ្លះមានលក្ខណៈល្អ ដែលគេជឿថា បើវាមិនចម្រុងចម្រើន យ៉ាងហោចណាស់ក៏វាមិនបង្កឱ្យមានទុក្ខទោសដល់ម្ចាស់វាដែរ។ ឯពួកគោមួយប្រភេទទៀត វាមានលក្ខណៈខុសប្លែកពីប្រក្រតី។ ប្រជាជនខ្មែរមើលដឹងពីលក្ខណៈល្អ ឬអាក្រក់របស់គោដោយសារការមើលក្រយៅរបស់វា។ រីឯក្រយៅដែលអាក្រក់នោះ គឺ ក្រយៅក្រឡាច់ ក្រយៅឈ្ងោកក្រោល ក្រយៅរំភាយខ្ចាត់ និងក្រយៅធាក់លាញ។ ចំពោះ គោណាដែលមានក្រយៅមានភិនភាគដូចពោលមកនេះ គេចាត់ទុកថាជាសត្វចង្រៃ គេរិះរកគ្រប់វិធីដើម្បីលក់ ឬដូរវាចេញឱ្យផុតពីផ្ទះ។ បើកាលណាអ្នកចិញ្ចឹមនៅតែរឹងរូសប្រើប្រាស់ ឬចិញ្ចឹមគោប្រភេទនេះ គេជឿថា នឹងមានហេតុអន្តរាយ វិនាសទ្រព្យសម្បត្តិ ឬមនុស្សក្នុងគ្រួសារឈឺថ្កាត់ ឬស្លាប់ព្រាត់ប្រាសជាដើម។ បន្ថែមពីនេះ ប្រជាជនខ្មែរដែលចិញ្ចឹមសត្វពាហនៈដូចជា គោ ក្របី សេះ ដំរី ជ្រូក ឆ្កែ ឆ្មា ជាដើម ពួកគេក៏មានការប្រុងប្រយ័ត្នចំពោះសត្វពាហនៈណាដែលមានជើងបីផងដែរ។ តាមធម្មតា សត្វពាហនៈដូចជាគោ ក្របី សេះ ដំរី ជ្រូក ឆ្កែ ឆ្មា ជាដើម តែងតែមានជើងបួនជាដរាប។ ប៉ុន្តែ គេសម្គាល់ថា សត្វជើងបី ចំពោះតែសត្វណាដែលជើងទាំងបួនរបស់វាមានសម្បុរមិនដូចគ្នាតែប៉ុណ្ណោះ។ ឧទាហរណ៍ ជើងបីសម្បុរខ្មៅ ជើងមួយទៀតសម្បុរស ឬផ្ទុយមកវិញ ជើងបីសម្បុរស និងជើងមួយទៀតសម្បុរខ្មៅ នេះគេចាត់ថា សត្វនោះមានជើងបីហើយ។ បើសត្វដែលគេចិញ្ចឹមណា ដែលមានលក្ខណៈដូចពោលខាងលើនេះ គេមិនចិញ្ចឹមទេ គេចាត់ទុកថាជាសត្វចង្រៃនាំមកនូវទុក្ខទោស ឧបទ្រពចង្រៃដល់ម្ចាស់ជាមិនខាន។ ចំពោះ សត្វឈ្លូស គឺជាសត្វព្រៃ ហើយតាមចរិតធម្មជាតិរបស់វា វាខ្លាចមនុស្សខ្លាចស្រុកភូមិណាស់ ហើយមិនងាយនិងហ៊ានដើរមកកាន់ទីជិតៗលំនៅរបស់មនុស្សឡើយ។ ប៉ុន្តែ ប្រសិនបើវារត់ចូលមកក្នុងភូមិ ចាស់បុរាណតែងតែទស្សន៍ទាយថា ស្រុកភូមិនោះនិងកើតមានវិបត្តិ ចលាចល ឬមានហេតុឧបទ្រពចង្រៃបែបណាមួយកើតឡើងជាមិនខាន។ រីឯសត្វព្រួត និងសត្វឃ្មុំវិញ គឺជាសត្វដែលក្រេបលំអងផ្កាដើម្បីចិញ្ចឹមជីវិត។ ចាស់ៗ តែងមានជំនឿថា បើឃ្មុំចូលផ្ទះ និងនាំមកនូវលាភសក្ការៈដល់ម្ចាស់ផ្ទះ តែមិនត្រូវបុករុកវាទេ។ ចំពោះសត្វព្រួតវិញ វាមិនមែនចូលមកនៅដោយកសាងជាផ្លិតជាក្បាលទឹកដូចឃ្មុំទេ គឺវាគ្រាន់តែហើរចូលផ្ទះមួយរយៈខ្លីហើយក៏ហើរទៅវិញប៉ុណ្ណោះ។ សត្វនេះ បើវាចូលផ្ទះអ្នកណា ហើយមានទិចមនុស្ស ឬសត្វក្នុងផ្ទះនោះ តាមទំនាយចាស់ៗពីបុរាណថា នឹងមានឧបទ្រព្យចង្រៃ វិនាសទ្រព្យសម្បត្តិក្នុងផ្ទះនោះ ហើយក៏អាចនាំឲ្យមានកូនចៅឈឺ ឬងាប់គោ ក្របីនៅក្នុងផ្ទះជាដើម។ ចំណែកឯសត្វកុកក៏ត្រូវបានប្រជាជនខ្មែរ ចាត់ទុកថាជាសត្វនាំមកនៅរឿងអាក្រក់ផងដែរ។ ដោយគេតែងតែកត់សម្គាល់ថា កាលណាកុកទំលើដំបូលផ្ទះ ចាស់ៗប្រាប់តៗគ្នាមកថា វាគឺជារឿងចង្រៃខ្លាំងណាស់ ដែលអាចធ្វើឲ្យគ្រួសារនោះជួបគ្រោះវិបត្តិអន្តរាយ រលាយរលត់ ឬព្រាត់ប្រាសគ្រួសារជាដើម។ ឯសត្វព្រាប ជាសត្វដែលមានចរិតស្លូតបូត ហើយគេងាយនិងផ្សាំងវាណាស់។ ក្នុងករណីទូទៅ វាហាក់សម្ដែងការស្និទ្ធស្នាលជាមួយមនុស្ស ដោយរូបរាងល្អល្អះគួរឱ្យស្រឡាញ់របស់វា។ ចាស់ៗ ធ្លាប់ចំណាំថា បើកាលណាគេឃើញសត្វព្រាបហើរទាំងហ្វូងមកអាស្រ័យនៅលើផ្ទះណា នោះជាសញ្ញាប្រាប់ឱ្យដឹងថា គ្រួសារនោះនឹងមានជោគជតារាសីល្អ។ ហើយម្ចាស់ផ្ទះនោះ គួរតែថែរក្សាការពារសត្វព្រាបទាំងនោះឱ្យវារស់នៅជារៀងរហូតតទៅ នោះវានឹងនាំរឿងល្អ និងភាពត្រជាក់ត្រជុំមកឲ្យគ្រួសារនោះជាមិនខាន។ ផ្ទុយទៅវិញ បើសត្វព្រាបទាំងនោះកំពុងតែរស់នៅលើផ្ទះណាមួយសុខៗ ស្រាប់តែនាំគ្នាហើរចេញពីផ្ទះលែងនៅតទៅទៀត នោះជាសញ្ញាប្រាប់ឱ្យដឹងថា រាសីម្ចាស់ផ្ទះនឹងធ្លាក់ចុះ ហើយនិងមានហេតុភេទមិនល្អតទៅថ្ងៃមុខ។ ចំណែកឯសត្វចាបដូនតា គឺជាសត្វបក្សីដែលមានមាឌតូចជាងចាបធម្មតា និងមានចរិតរពឹសពន់ពេកណាស់។ បើវាទំនៅលើមែកឈើណានោះ វាមិនដែលនៅស្ងៀមបានមួយភ្លែតឡើយ វាលោតចុះលោតឡើង ហើយយំឮសូរចាច់ៗ។ ហើយជាធម្មតា វាចូលចិត្តរស់នៅលើដើមឈើជិតៗផ្ទះមនុស្ស។ សត្វនេះ មានវត្តមានតាមពេលតាមកាលពោលគឺមិនមែនរស់នៅជាអចិន្ត្រៃយ៍ដូចអស់សត្វបក្សាបក្សីផ្សេងទៀតឡើយ។ ខ្មែរយើងធ្លាប់ជឿតៗ គ្នាតាំងពីរយូរមកហើយថា សត្វចាបដូនតានេះ ជាសត្វតំណាងព្រលឹងដូនតាខ្មែរទាំងអស់ដែលមានទីស្នាក់អាស្រ័យនៅជាអចិន្ត្រៃយ៍នៅឯព្រៃហេមពាន្តឯណោះ។ តែកាលណាចូលដល់ជិតពាក់កណ្ដាលខែភទ្របទហើយនោះ សត្វចាបដូនតានេះនឹងធ្វើដំណើរពីព្រៃហេមពាន្តមកដល់ប្រទេសខ្មែរ។ តាមចំណាំ សត្វចាបដូនតាមកកាន់ស្រុកខ្មែរយើងក្នុងកាលវេលាមួយទៀងទាត់ណាស់ គឺចូលដល់ជិតពាក់កណ្ដាលខែភទ្របទមកដល់ លុះចប់រដូវភ្ជុំបិណ្ឌហើយក៏ស្រាប់តែទៅបាត់អស់គួរឱ្យកត់សម្គាល់។ រីឯសត្វឆ្មា និងសត្វឆ្កែវិញ សត្វទាំងពីរប្រភេទនេះ សុទ្ធសឹងតែជាសត្វស្រុក ហើយពួកវាមានម្ចាស់គ្រប់គ្រងថែរក្សាត្រឹមត្រូវ។ ហើយចាស់ៗតែងតែមានជំនឿតៗគ្នាមកថា កាលណាសត្វឆ្មា ឬសត្វឆ្កែ ចូលមកនៅក្នុងផ្ទះយើងនោះ ចាត់ទុកថាជាប្រផ្នូលល្អណាស់។ ដូច្នេះកាលបើមានហេតុភេទបែបនេះកើតឡើង យើងគួរទទួលវាឱ្យនៅផ្ទះនោះផងចុះ ហើយកាលបើឃើញវាចូលមកនៅដោយមានអាកប្បកិរិយាស្លូតបូត ឱនលំទោន សុភាពរាបសា តទៅថ្ងៃមុខអ្នកច្បាស់ជាបានជួបវាសនាល្អជាមិនខាន។ មួយវិញទៀតសត្វឆ្កែ ក៏ជាសត្វដែលជាអ្នកនាំសារផងដែរ។ តាមធម្មតា ឆ្កែវាតែងព្រុះមនុស្សចម្លែក ឬព្រុះដេញសត្វឆ្កែដូចគ្នាដែលវាពុំធ្លាប់ឃើញ។ ប៉ុន្តែ គេកម្រឮវាលូណាស់លើកលែងតែស្ថិតក្នុងករណី ដែលត្រូវម្ចាស់វាយកទៅប្រោសចោល រកផ្លូវវិលមកផ្ទះវិញមិនឃើញប៉ុណ្ណោះ ហើយឆ្កែប្រភេទនេះលូតែពេលថ្ងៃទេ។ ប៉ុន្តែ ប្រសិនបើនៅពេលយប់ស្ងាត់ គេឮវាលូយ៉ាងវែង បន្លឺសូរគ្រលួចបែបលន្លង់លន្លោច គួរឱ្យព្រឺក្បាល ហើយលូបញ្ចេញសំឡេងបែបនេះដដែល ចាស់ៗកំណត់ថា ជាប្រផ្នូលមិនល្អសម្រាប់ស្រុកភូមិទេ។ ហើយចាស់ៗតែងតែជឿថា ស្រុកទេសយើងនឹងមានចម្បាំងរាំងជល់ គ្រោះទុរ្ភិក្សអត់ឃ្លាន ឬមានជំងឺរាតត្បាតជាដើម។ ឯសត្វត្រដេវវ៉ិចជាបក្សីដែលរកស៊ីដោយមិនសូវបង្ហាញខ្លួនឱ្យមនុស្សម្នាឃើញងាយៗនោះឡើយ។ តែចំពោះចាស់បុរាណគាត់ធ្លាប់ចំណាំតៗគ្នាមកថា បើនៅពេលយប់ស្ងាត់មានសត្វត្រដេវវ៉ិចទាំងហ្វូងយំឮទ្រហឹងនោះ ច្បាស់ជាមានពពួកចោរមកលួចប្លន់នៅភូមិណាមួយក្នុងតំបន់នោះជាមិនខាន។ ហើយការយំរបស់វាក៏ជាសញ្ញាមួយដែលប្រាប់ឲ្យអ្នកភូមិត្រូវនាំគ្នាប្រុងប្រយ័ត្នផងដែរ។ បើយើងមើលពីការចិញ្ចឹមក្របីរបស់ប្រជាជនខ្មែរវិញនោះ យើងនឹងឃើញថា ប្រជាជនខ្មែរមិននិយមចិញ្ចឹមក្របីឃ្លៀចទេ គេថាវាចាញ់កម្ដៅថ្ងៃជាងក្របីខ្មៅ។ ចំពោះអ្នកដែលចិញ្ចឹមក្របីខ្មៅទាំងហ្វូងៗ គេឱ្យវាដេករួមគ្នានៅក្នុងក្រោលតែមួយ។ តែបើកាលណាគេឃើញមេក្របីខ្មៅណាមួយកើតបានកូនក្របីឃ្លៀចនោះ គេជឿថាជាហេតុប្រាប់ឱ្យដឹងអំពីការស្លាប់រង្គាលនៃហ្វូងក្របីដោយសារជំងឺ។ បើយើងក្រឡេកមកមើលពីសត្វដំរីវិញ ហ្មដំរីទាំងឡាយតែងតែមានការប្រយ័ត្នប្រយែង មិនអនុញ្ញាតឱ្យមនុស្សស្រីមានគភ៌ជិះលើខ្នងដំរីឡើយ។ ហើយបើគេនៅតែបំពារបំពានទៅលើតំណមនោះ ដំរីនិងរលាស់ខ្លួនរបស់វាឱ្យជ្រុះមនុស្សស្រីមានគភ៌នោះឱ្យធ្លាក់ពីលើខ្នងវាជាមិនខាន។ បន្ថែមពីនេះ បើយើងចង់បញ្ចៀសរឿងអាក្រក់ទាំងឡាញដែលកើតឡើងពីសត្វមួយចំនួនដូចបានរៀបរាប់ដូចខាងលើ យើងត្រូវរៀបចំពិធីសាសនាមួយចំនួនផងដែរ។ ដោយកាលណាមានហេតុបែបនេះកើតឡើង ពលរដ្ឋខ្មែរដែលមានជំនឿ គេតែងតែនិមន្តព្រះសង្ឃមកចំរើនព្រះបរិត្តបណ្ដេញឧបទ្រពចង្រៃ ឬក៏អញ្ជើញគ្រូមកបង្កក់ ប្រោះព្រំ កំចាត់នូវឧបទ្ទវហេតុទាំងនេះ ដើម្បីឱ្យពួកគេរស់នៅក្នុងសុភមង្គលឡើងវិញ ។ ចំពោះ ជំនឿលើប្រផ្នូលសត្វព្រៃទាំងនេះបានជះឥទ្ធិពលទាំងផ្នែកវិជ្ជមាន និងអវិជ្ជមានទៅលើសង្គមខ្មែរផងដែរ។ ជំនឿលើសត្វព្រៃមួយចំនួនដែលគេចាត់ទុកថាជាសត្វស័ក្តិសិទ្ធិ ឬតំណាងឲ្យវិញ្ញាណបុព្វបុរស បានជួយកាត់បន្ថយការបរបាញ់ និងការសម្លាប់ពួកវា។ ហើយនេះបានរួមចំណែកដល់ការអភិរក្សសត្វទាំងនោះដោយប្រយោលផងដែរ។ ឯប្រផ្នូលមួយចំនួនបានធ្វើឲ្យមនុស្សមានការប្រុងប្រយ័ត្នខ្ពស់មុននឹងធ្វើដំណើរ ឬចាប់ផ្តើមការងារសំខាន់ៗទៀតផង។ ហើយជំនឿទាំងនេះបានបង្ហាញពីទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងមនុស្ស និងធម្មជាតិ ដែលបានចាក់ឫសយ៉ាងជ្រៅនៅក្នុងវប្បធម៌ខ្មែរ។ បន្ថែមពីនេះ ការមានជំនឿទៅលើប្រផ្នូលនៃសត្វព្រៃក៏មានបញ្ហាប្រឈមផងដែរ។ ការជឿខ្លាំងពេកលើប្រផ្នូលអាចនាំឱ្យមនុស្សបោះបង់ចោលឱកាសល្អៗ ឬផ្អាកការងារដែលបានគ្រោងទុកដោយសារតែប្រផ្នូលមិនល្អ ដែលអាចបណ្តាលឱ្យខាតបង់ពេលវេលា និងធនធាន។ ប្រសិនបើមនុស្សមានជឿលើប្រផ្នូលអាក្រក់ខ្លាំងពេក វាអាចបង្កជាភាពតានតឹងផ្លូវចិត្ត ការភ័យខ្លាចហួសហេតុ និងនាំឱ្យមានការសម្រេចចិត្តខុសឆ្គងជាដើម។ ហើយជាមួយនឹងការអភិវឌ្ឍន៍សង្គម ការអប់រំ និងការរីកចម្រើននៃបច្ចេកវិទ្យា ជំនឿទាំងនេះកំពុងតែថយចុះជាលំដាប់ក្នុងចំណោមយុវជនជំនាន់ក្រោយ ដោយក្មេងៗសម័យថ្មីលែងសូវឲ្យតម្លៃ ឬជឿលើប្រផ្នូលដូចសម័យមុនទៀតហើយ។ សរុបមក ជំនឿលើប្រផ្នូលសត្វព្រៃនៅតែដើរតួនាទីសំខន់ក្នុងជីវិតរបស់ប្រជាជនមួយចំនួន ទោះបីជាវាមានទាំងឥទ្ធិពលល្អ និងអាក្រក់ក្តី។